ផ្លែត្របែក ជាផ្លែឈើដ៏ពេញនិយមមួយនៅកម្ពុជា ព្រោះវាមានរសជាតិឆ្ងាញ់ ងាយស្រួលរកទិញ និងមានប្រយោជន៍ចំពោះសុខភាព។ ផ្លែត្របែកត្រូវបានប្រជាជនខ្មែរគ្រប់វ័យចូលចិត្ត ហើយគេក៏អាចយកវាមកកែច្នៃជាម្ហូប និងបង្អែមជាច្រើនមុខផងដែរ។ ផ្លែត្របែក ត្រូវបានប្រជាជនកម្ពុជាចូលចិត្តបរិភោគយ៉ាងទូលំទូលាយដោយសារហេតុផលសំខាន់ៗមួយចំនួន។ ផ្លែត្របែកមានរសជាតិ ផ្អែមលាយជូរ គួរជាទីគាប់ចិត្ត ហើយសាច់របស់វាមានលក្ខណៈ ស្រួយ និង មានជាតិទឹក។ វាក៏មានក្លិនឈ្ងុយធម្មជាតិដែលធ្វើឲ្យអ្នកបរិភោគមានអារម្មណ៍ស្រស់ស្រាយ។ ផ្លែត្របែកមានផល់ប្រយោជន៍ដល់សុខភាព ព្រោះសម្បូរទៅដោយ វីតាមីន សុី ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ និង ជាតិសរសៃ ដែលជួយដល់ការរំលាយអាហារ។ ផ្លែត្របែកមានដាំដុះច្រើននៅទូទាំងប្រទេស ដូច្នេះវាមានតម្លៃថោក និងងាយស្រួលរកទិញនៅគ្រប់ទីផ្សារ។ ផ្លែត្របែកអាចបរិភោគបានទាំងសំបកនៅពេលដែលវាទុំល្មម ដែលធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការញ៉ាំ។ ផ្លែត្របែក អាចដាំដុះបាន គ្រប់រដូវកាល នៅក្នុងប្រទេសកម្ពុជា ព្រោះវាជាដំណាំដែលធន់នឹងអាកាសធាតុ។ ដូច្នេះ គេអាចរកទិញផ្លែត្របែកបានស្ទើរតែពេញមួយឆ្នាំនៅតាមទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ គេអាចចាត់ទុក រដូវប្រាំង ជាពេលដែលផ្លែត្របែកមានផ្លែច្រើន និងមានរសជាតិផ្អែមជាងធម្មតា។ ក្នុងរដូវនេះ ផ្លែត្របែកក៏មានតម្លៃថោកជាងរដូវផ្សេងៗផងដែរ។ ផ្លែត្របែក ជាផ្លែឈើដ៏សម្បូរបែបមួយដែលប្រជាជនខ្មែរអាចយកកែច្នៃជាម្ហូប និងបង្អែមជាច្រើនមុខ។ ការកែច្នៃទាំងនេះធ្វើឲ្យផ្លែត្របែកកាន់តែមានរសជាតិឆ្ងាញ់ ហើយអាចរក្សាទុកបានយូរ។ ជ្រក់ត្របែក គឺជាការកែច្នៃដ៏ពេញនិយមបំផុតមួយ។ គេយកផ្លែត្របែកខ្ចីទៅហាន់ជាចំណិតស្តើងៗ រួចត្រាំជាមួយទឹកស្ករ អំបិល និងទឹកខ្មេះ។ ជ្រក់ត្របែកមានរសជាតិជូរអែមឆ្ងាញ់ ហើយអាចទុកញ៉ាំបានច្រើនថ្ងៃ។ ទឹកក្រឡុកត្របែក គឺជាភេសជ្ជៈដ៏ស្រស់ស្រាយ។ គេយកសាច់ត្របែកទុំមកក្រឡុកជាមួយទឹកកក ស្ករ និងទឹកដោះគោដើម្បីធ្វើជាភេសជ្ជៈដ៏ឆ្ងាញ់ពិសារ។ ការ៉េមត្របែក គឺជាបង្អែមដ៏ប្លែក និងពេញនិយម។ គេយកសាច់ត្របែកទុំមកកិនឲ្យម៉ដ្ឋ រួចលាយជាមួយទឹកដោះគោខាប់ និងស្ករ ដើម្បីធ្វើជាការ៉េមដែលមានរសជាតិឆ្ងាញ់។ ចំណែកឯត្របែកខ្ចីគេញាំវាជាមួយអំបិលម្ទេស។ ការដាំដុះនៅក្នុងស្រុកប្រទេសកម្ពុជាមានសក្តានុពលខ្លាំងក្នុងការដាំដុះផ្លែឈើដូចជាផ្លែឈើពេញនិយម ដូចជា ស្វាយ មៀន ធូររន ខ្នុរ ចេក ល្ហុង ឪឡឹក និងពុទ្រា។ តំបន់ដាំដុះ: ផ្លែឈើទាំងនេះត្រូវបានគេដាំដុះយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្តាខេត្តដូចជា កំពង់ចាម កំពង់ស្ពឺ កំពត កណ្តាល និងបាត់ដំបង។ ការនាំចូលពីបរទេសទោះបីជាកម្ពុជាមានលទ្ធភាពដាំដុះផ្លែឈើបានយ៉ាងល្អក៏ដោយ ក៏នៅតែមានការ នាំចូលផ្លែឈើ ពីប្រទេសជិតខាងដូចជា ថៃ វៀតណាម និងចិនដដែល។ មូលហេតុនៃការនាំចូលនេះគឺតម្រូវការទីផ្សារ ផ្លែឈើតាមរដូវកាលនៅមានកម្រិត ហើយមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់អ្នកបរិភោគ។ ភាពខុសគ្នានៃប្រភេទ ការនាំចូលផ្លែឈើមកពីបរទេសក៏ដោយសារតែផ្លែឈើខ្លះមិនអាចដាំដុះនៅកម្ពុជាបាន ហើយខ្លះទៀតមានរស់ជាតិ និងតម្លៃខុសពីផ្លែឈើក្នុងស្រុក។ សរុបមក ប្រទេសកម្ពុជាមានការអំណោយផលយ៉ាងខ្លាំងក្នុងការដាំដុះផ្លែឈើ។ ការនាំចូលមានតែមួយចំណែកតូចប៉ុណ្ណោះ ហើយមិនអាចប្រៀបធៀបជាមួយនឹងផ្លែឈើក្នុងស្រុកដែលកំពុងបំពេញតម្រូវការទីផ្សារនោះទេ។ នៅក្នុងប្រទេសកម្ពុជាមានប្រភេទផ្លែត្របែកប្រមាណ ពីរប្រភេទ គឺត្របែកធម្មតា និងត្របែកក្រហម។ ត្របែកធម្មតា ជាប្រភេទត្របែកដែលមានសំបកពណ៌បៃតងខ្ចី មានសាច់ពណ៌ស និងមានរសជាតិផ្អែមលាយជូរ។ ត្របែកក្រហម ជាប្រភេទត្របែកដែលមានសំបកពណ៌បៃតង មានសាច់ពណ៌ក្រហម ហើយមានរសជាតិផ្អែមជាងត្របែកធម្មតា។ ក្នុងចំណោមត្របែកទាំងពីរប្រភេទនេះ ត្របែកធម្មតា ទទួលបានការគាំទ្រជាងគេ ដោយសារវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួលរក។